ទាំងនេះគឺជាសុភាសិតដែលដូនតាខ្មែរប្រើសម្រាប់ប្រដៅ និងរំលឹកសតិដល់កូនចៅឱ្យស្គាល់ពីចរិតលក្ខណៈមនុស្ស និងការពិតនៃធម្មជាតិ។ សុភាសិតថា «ក្អេងក្អាងដូចក្អាត់ក្នុងក្អម»ចង់ប្រៀបធៀបទៅនឹងមនុស្សដែលមានចំណេះដឹងតិចតួច ប៉ុន្តែមានចរិតអួតអាងខ្លាំងក្លា។ ពាក្យថា «ក្អាត់ក្នុងក្អម» គឺតំណាងឱ្យសត្វដែលរស់នៅក្នុងពិភពតូចចង្អៀត និងមានចក្ខុវិស័យខ្លី។ នៅពេលក្អាត់យំនៅក្នុងក្អម សំឡេងរបស់វាឮខ្លាំង និងលាន់រំពងជាងធម្មតា ដោយសារខ្ទរនឹងមាត់ក្អម។ ការដែលវាឮសំឡេងខ្លួនឯងខ្លាំង បែបនេះធ្វើឱ្យវានឹកស្មានថាខ្លួនវាមានអំណាច ឬពូកែជាងសត្វដទៃ។ វាតំណាងឱ្យមនុស្សដែលរស់នៅតែក្នុងបរិបទតូចមួយ ហើយគិតថាខ្លួនឯងដឹងសព្វដឹងគ្រប់លើសគេឯង។ មនុស្សប្រភេទនេះច្រើនតែមានអំនួតហួសហេតុ ដោយសារមិនទាន់បានចេញទៅជួបអ្នកដែលមានសមត្ថភាពខ្ពស់ជាងខ្លួន។ ការអួតអាងក្នុងទីតូចតាច បង្ហាញពីភាពទន់ខ្សោយនៃបញ្ញា និងការខ្វះបទពិសោធន៍ក្នុងសង្គមធំ។ សុភាសិតនេះដាស់តឿនយើងឱ្យចេះបន្ទាបខ្លួន និងកុំធ្វើខ្លួនជាមនុស្សអួតក្អេងក្អាងដោយគ្មានមូលដ្ឋាន។ វារំលឹកឱ្យយើងខំប្រឹងរៀនសូត្រ និងបើកចិត្តឱ្យទូលាយដើម្បីមើលពិភពលោកឱ្យបានធំទូលាយជាងមុន។ មនុស្សដែលមានចំណេះដឹងពិតប្រាកដ តែងតែមានភាពរាបសារ និងមិនសូវបញ្ចេញឫកពាអួតអាងឡើយ។ ការធ្វើខ្លួនដូចក្អាត់ក្នុងក្អម នឹងធ្វើឱ្យយើងបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើង។ សង្គមខាងក្រៅនៅមានមនុស្សពូកែៗជាច្រើនទៀត ដែលយើងត្រូវរៀនសូត្រតាម។ ការអួតអាងតែក្នុងចំណោមមនុស្សដែលខ្សោយជាងខ្លួន មិនមែនជាមោទនភាពពិតប្រាកដនោះទេ។ សុភាសិតនេះនៅតែជាមេរៀនដ៏ល្អសម្រាប់អប់រំមនុស្សឱ្យស្គាល់តម្លៃនៃភាពរាបសារ។ ចូរធ្វើខ្លួនដូចជាដើមស្រូវដែលសម្បូរគ្រាប់ គឺតែងតែឱនក្បាលចុះក្រោមជានិច្ច។ សុភាសិតថា «ក្រមុំមិនដែលស្ងួត ចង្កូតមិនដែលនឹង»គឺជាការប្រៀបធៀបយ៉ាងប៉ិនប្រសប់រវាងធម្មជាតិនៃយុវវ័យ និងការគ្រប់គ្រងទូក។ ឃ្លា «ក្រមុំមិនដែលស្ងួត» សំដៅលើវ័យក្មេងស្រីដែលសម្បូរទៅដោយភាពទាក់ទាញ និងមនោសញ្ចេតនា។ តាមន័យធៀប ដូនតាខ្មែរចង់មានន័យថា វ័យក្រមុំគឺជាវ័យដែលតែងតែមានអ្នកចូលមកចែចង់មិនចេះដាច់។ វាប្រៀបដូចជាសម្លៀកបំពាក់ដែលត្រូវទឹកជានិច្ច គឺមិនងាយនឹងមានពេលស្ងួត ឬទំនេរពីរឿងស្នេហាឡើយ។ ឃ្លា «ចង្កូតមិនដែលនឹង» ប្រៀបធៀបទៅនឹងចង្កូតទូកដែលត្រូវកម្លាំងទឹកបោកបក់រេទៅរេមក។ វាចង់បង្ហាញពីចិត្តគំនិតរបស់យុវវ័យ ដែលច្រើនតែមានភាពរារែក និងមិនទាន់មានគោលជំហរច្បាស់លាស់។ អារម្មណ៍របស់មនុស្សក្នុងវ័យនេះងាយនឹងប្រែប្រួលទៅតាមការអូសទាញ ឬស្ថានភាពជុំវិញខ្លួន។ សុភាសិតនេះដាស់តឿនឱ្យឪពុកម្ដាយមានការប្រុងប្រយ័ត្ន និងមើលថែទាំកូនស្រីឱ្យបានដិតដល់បំផុត។ វាបង្ហាញពីភាពងាយរងគ្រោះនៃវ័យយុវវ័យ ចំពោះការលួងលោមដែលខ្វះការពិចារណាវែងឆ្ងាយ។ ការដែលចិត្តមិនទាន់នឹងធឹង អាចនាំឱ្យមានការសម្រេចចិត្តខុសឆ្គងដែលប៉ះពាល់ដល់អនាគត។ ដូនតាចង់ឱ្យយើងយល់ថា ចិត្តមនុស្សវ័យនេះដូចជាចង្កូតទូកដែលរេតាមរលកទឹកដូច្នោះដែរ។ ភាពរវើរវាយ និងការឆាប់ជឿតាមគេ គឺជាចំណុចដែលយុវវ័យត្រូវប្រុងប្រយ័ត្នឱ្យមែនទែន។ សុភាសិតនេះមិនមែនជាការរិះគន់ទេ ប៉ុន្តែគឺជាការដាស់សតិឱ្យស្គាល់ពីតថភាពនៃចិត្តសាស្ត្រមនុស្ស។ ការអប់រំ និងការណែនាំដ៏ល្អ នឹងជួយឱ្យចង្កូតជីវិតរបស់យុវវ័យមានភាពនឹងនឡើងវិញ។ សរុបមក វាគឺជាដំបូន្មានឱ្យមនុស្សគ្រប់រូបចេះគ្រប់គ្រងចិត្ត និងមានស្មារតីរឹងមាំក្នុងជីវិត។